តន្ត្រីគឺជាភាសាដួងព្រលឹងដែលជួយឱ្យមនុស្សគ្រប់រូបអាចបញ្ចេញនូវមនោសញ្ចេតនា និងអារម្មណ៍ពិតពីខាងក្នុងចិត្តតាមរយៈសម្លេងដ៏ពីរោះរណ្ដំ។ ជ្រើសរើសយកការរៀនលេងព្យ៉ាណូ ឬក្តារចុចគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតមួយសម្រាប់អភិវឌ្ឍសមត្ថភាពខួរក្បាលឱ្យកាន់តែមានភាពរហ័សរហួន និងឈ្លាសវៃ។ សិក្សាឧបករណ៍ប្រភេទនេះទាមទារឱ្យអ្នកមានការតាំងចិត្តខ្ពស់បំផុត និងមានវិន័យផ្ទាល់ខ្លួនយ៉ាងតឹងរ៉ឹងដើម្បីឈានទៅរកភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត។ ពិភពនៃសម្លេងតន្ត្រីនឹងនាំមកនូវភាពស្រស់ស្រាយដល់ជីវិតរបស់អ្នក និងជួយកាត់បន្ថយនូវភាពតានតឹងទាំងឡាយដែលកើតមានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជំហានដំបូងនៃអ្នករៀនគឺត្រូវមានចំណេះដឹងឱ្យបានទូលំទូលាយអំពីប្លង់គ្រាប់ចុច និងឥរិយាបថដែលត្រឹមត្រូវបំផុតតាមលក្ខណៈបច្ចេកទេសនៃតន្ត្រីសកល។ ស្គាល់ឱ្យច្បាស់នូវលំនាំនៃគ្រាប់ចុចពណ៌ខ្មៅដែលមានពីរគ្រាប់ និងបីគ្រាប់ឆ្លាស់គ្នាជារៀងរហូតនៅពាសពេញក្តារចុចព្យ៉ាណូទាំងមូលដោយមិនមានការប្រែប្រួល។ ស្វែងរកអក្សរភ្លេងដែលស្ថិតនៅខាងឆ្វេងនៃក្រុមគ្រាប់ចុចខ្មៅពីរនៅចំកណ្តាលឧបករណ៍គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់សម្រាប់អ្នកហាត់រៀនដំបូងគ្រប់រូប។ អង្គុយនៅចំកណ្តាលនៃឧបករណ៍ឱ្យមានតុល្យភាពល្អ និងរក្សាចម្ងាយរវាងរាងកាយទៅកាន់ក្តារចុចឱ្យបានសមស្របដើម្បីងាយស្រួលក្នុងការឈោងដៃចុចសម្លេង។ រក្សាខ្នងឱ្យត្រង់ជានិច្ច និងមិនត្រូវដាក់ខ្លួនឱ្យមានភាពតឹងតែងជ្រុលពេកនោះឡើយដើម្បីចៀសវាងការឈឺចាប់សាច់ដុំក្នុងពេលហ្វឹកហាត់រយៈពេលយូរ។ ដាក់ជើងទាំងពីរឱ្យជាប់នឹងផ្ទៃបាតឱ្យមានលំនឹងល្អ ឬរៀបចំខ្លួនឱ្យបានស្រេចបាច់សម្រាប់ការប្រើប្រាស់ឈ្នាន់ជើងដែលជាផ្នែកមួយជួយឱ្យសម្លេងមានភាពស្រស់ស្អាត។ ពត់ម្រាមដៃឱ្យមានលក្ខណៈកោងមូលដូចជាយើងកំពុងកាន់ផ្លែក្រូចនៅក្នុងបាតដៃដើម្បីឱ្យការចុចគ្រាប់ចុចនីមួយៗមានកម្លាំង និងមានភាពរលូនល្អបំផុត។ យល់ដឹងពីទ្រឹស្តីតន្ត្រីជាមូលដ្ឋានគឺជាគ្រឹះដ៏រឹងមាំដែលជួយឱ្យយើងអាចយល់ពីភាសានៃសម្លេងដែលកំពុងបន្លឺឡើងក្នុងបទចម្រៀងនីមួយៗបានយ៉ាងស៊ីជម្រៅ។ អានអក្សរភ្លេងឱ្យបានស្ទាត់ជំនាញជួយឱ្យយើងអាចយល់ពីបំណងប្រាថ្នារបស់អ្នកនិពន្ធ និងអាចលេងបទភ្លេងនោះបានយ៉ាងត្រឹមត្រូវទៅតាមច្បាប់តន្ត្រី។ ដៃស្តាំជាទូទៅមានតួនាទីលេងនូវសាច់ភ្លេងដែលមានសម្លេងខ្ពស់ ដែលជាចំណុចទាក់ទាញបំផុតសម្រាប់អ្នកស្ដាប់គ្រប់មជ្ឈដ្ឋាន។ ដៃឆ្វេងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវសម្លេងធ្ងន់ និងបង្កើតជាគ្រឹះសម្លេងសម្រាប់ពង្រឹងបទភ្លេងឱ្យមានភាពពេញលេញ។ រៀនស្គាល់ពីតម្លៃនៃណោតនីមួយៗដូចជាណោតមូល ណោតស ឬណោតខ្មៅដើម្បីឱ្យការចុចគ្រាប់ចុចត្រូវចំចង្វាក់ និងមិនមានការលឿន ឬយឺតខុសបច្ចេកទេស។ ចង្វាក់គឺជាបេះដូងនៃបទតន្ត្រីទាំងមូលដែលធ្វើឱ្យបទចម្រៀងមានជីវិតជីវ៉ា និងជួយដាស់អារម្មណ៍អ្នកស្ដាប់ឱ្យចង់រាំលេងកម្សាន្តតាមសាច់ភ្លេងនោះ។ ហាត់ឱ្យបានច្រើនជារៀងរាល់ថ្ងៃជួយឱ្យម្រាមដៃមានភាពរហ័សរហួន និងងាយស្រួលក្នុងការចងចាំបទភ្លេងដែលយើងកំពុងសិក្សា។ កំណត់លេខម្រាមដៃចាប់ពីលេខមួយដល់លេខប្រាំគឺមេដៃលេខមួយ និងកូនដៃលេខប្រាំដើម្បីឱ្យការប្រើប្រាស់ម្រាមដៃមានសណ្តាប់ធ្នាប់ និងមានភាពងាយស្រួល។ បំបែកដៃទាំងពីរឱ្យធ្វើការងារខុសគ្នាគឺជាវិញ្ញាសាដ៏មានសារៈសំខាន់បំផុត និងទាមទារនូវការផ្ដោតអារម្មណ៍កម្រិតខ្ពស់បំផុតពីអ្នកហាត់រៀនគ្រប់រូប។ ហាត់ដោយដៃម្ខាងៗឱ្យមានភាពស្ទាត់ជំនាញជាទីបំផុតសិនមុននឹងសម្រេចចិត្តយកដៃទាំងពីរមកផ្សំគ្នាដើម្បីបង្កើតជាបទភ្លេងដែលមានសម្លេងពេញលេញ។ ម្រាមដៃនីមួយៗត្រូវមានកម្លាំងរឹងមាំស្មើគ្នា និងមិនត្រូវឱ្យមានភាពរឹងកំព្រឹសជ្រុលពេកដែលនាំឱ្យការបន្លឺសម្លេងបាត់បង់នូវភាពទន់ភ្លន់ និងភាពពីរោះ។ សំនៀងបន្សំ គឺជាការរួមបញ្ចូលគ្នានៃណោតបី ឬច្រើនបញ្ចូលគ្នាដើម្បីបង្កើតជាសម្លេងរួមមួយដែលមានភាពសុខដុមរមនា និងផ្តល់នូវភាពកក់ក្តៅដល់អារម្មណ៍។ រៀនបង្កើតសំនៀងបន្សំមូលដ្ឋានជួយឱ្យយើងយល់ពីគ្រឹះនៃភាពពីរោះ និងជួយឱ្យយើងអាចលេងបទចម្រៀងកំដរបានយ៉ាងល្អប្រសើរនាពេលអនាគតដ៏ខ្លី។ ផ្លាស់ប្តូរសំនៀងបន្សំពីមួយទៅមួយទៀតឱ្យបានរលូនបំផុត និងរក្សាល្បឿនឱ្យបានថេរដើម្បីកុំឱ្យបទភ្លេងមានការរអាក់រអួលដែលធ្វើឱ្យបាត់បង់សោភ័ណភាព។ បច្ចេកទេសនៃការលេងសំនៀងបន្សំជួយឱ្យការកំដរចម្រៀងមានភាពរស់រវើក និងអាចជួយជ្រោមជ្រែងដល់អ្នកចម្រៀងឱ្យមានភាពជឿជាក់ក្នុងការបញ្ចេញសម្លេង។ យល់ពីទំនាក់ទំនងរវាងណោតនីមួយៗនៅក្នុងសំនៀងបន្សំគឺជាគន្លឹះដ៏សំខាន់ដើម្បីក្លាយខ្លួនជាអ្នកតន្ត្រីដ៏ឆ្នើម និងមានសមត្ថភាពខ្ពស់ក្នុងការច្នៃប្រឌិត។ អនុវត្តជាប្រចាំទោះបីជាក្នុងរយៈពេលខ្លីត្រឹមតែដប់ប្រាំនាទីរាល់ថ្ងៃក៏ដោយ គឺមានប្រសិទ្ធភាពខ្ពស់ជាងការហាត់ច្រើនម៉ោងតែម្តងក្នុងមួយសប្តាហ៍។ បណ្តុះទម្លាប់នៃការហ្វឹកហាត់ឱ្យបានទៀងទាត់ពេលវេលាជួយឱ្យសាច់ដុំម្រាមដៃមានការចងចាំបានយ៉ាងល្អ និងមានភាពរហ័សរហួនក្នុងការចុចគ្រាប់ចុច។ លេងយឺតៗនៅពេលចាប់ផ្តើមហាត់បទចម្រៀងថ្មីៗជួយឱ្យយើងអាចពិនិត្យមើលនូវរាល់កំហុសឆ្គង និងកែតម្រូវបានទាន់ពេលវេលាបំផុតតាមដែលអាចធ្វើបាន។ ព្យាយាមកុំលេងឱ្យលឿនពេកប្រសិនបើអ្នកមិនទាន់អាចគ្រប់គ្រងចង្វាក់ និងបច្ចេកទេសនៃម្រាមដៃបានត្រឹមត្រូវទៅតាមបទដ្ឋានដែលគ្រូបានកំណត់។ មានចិត្តអត់ធ្មត់ខ្ពស់ជាមួយខ្លួនឯងគឺជាកត្តាចាំបាច់បំផុតព្រោះការរៀនតន្ត្រីទាមទារពេលវេលាយូរអង្វែងដើម្បីទទួលបាននូវភាពជោគជ័យដ៏ពិតប្រាកដ។ ស្ដាប់បទតន្ត្រីឱ្យបានច្រើនជួយឱ្យត្រចៀកមានភាពវៃឆ្លាតក្នុងការបែងចែកសម្លេងខុសៗគ្នា និងជួយឱ្យយើងមានការយល់ដឹងកាន់តែច្បាស់ពីសិល្បៈ។ ប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬវីដេអូបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតគឺជាជំនួយបន្ថែមដ៏ល្អបំផុតសម្រាប់អ្នកដែលកំពុងសិក្សាដោយខ្លួនឯងនៅផ្ទះ។ កត់ត្រានូវអ្វីដែលបានរៀនសូត្រជារៀងរាល់ថ្ងៃជួយឱ្យយើងអាចមើលឃើញពីការរីកចម្រើននៃសមត្ថភាពរបស់ខ្លួនឯងពីមួយដំណាក់កាលទៅមួយដំណាក់កាល។ រក្សាក្តារចុចឱ្យមានអនាម័យជានិច្ច និងស្អាតល្អជួយឱ្យអារម្មណ៍ក្នុងពេលហ្វឹកហាត់មានភាពស្រស់ស្រាយ និងជួយឱ្យឧបករណ៍មានអាយុកាលប្រើប្រាស់យូរ។ ហាត់លេងក្នុងបរិយាកាសដែលស្ងប់ស្ងាត់បំផុតជួយឱ្យការផ្ដោតអារម្មណ៍មានកម្រិតខ្ពស់ និងជួយឱ្យយើងឆាប់ចេះលេងបទចម្រៀងដែលស្មុគស្មាញបានរហ័ស។ លេងព្យ៉ាណូគឺជាការបញ្ចេញនូវអារម្មណ៍ដែលស្ថិតនៅខាងក្នុងជម្រៅនៃបេះដូងតាមរយៈម្រាមដៃដែលប៉ះលើគ្រាប់ចុចនីមួយៗឱ្យចេញជាសម្លេងតន្ត្រី។ ចែករំលែកនូវបទភ្លេងដែលយើងបានហ្វឹកហាត់រួចរាល់ឱ្យមិត្តភក្តិ ឬសមាជិកគ្រួសារបានស្ដាប់ជួយបង្កើនទំនុកចិត្តលើខ្លួនឯងឱ្យកាន់តែខ្លាំងឡើង។ រៀនពីកំហុសដែលបានកើតឡើងក្នុងពេលហ្វឹកហាត់គឺជាមេរៀនដ៏ល្អបំផុតសម្រាប់អភិវឌ្ឍសមត្ថភាព និងជួយឱ្យយើងមិនប្រព្រឹត្តកំហុសដដែលៗទៀត។ ការប្រើប្រាស់ឧបករណ៍វាស់ចង្វាក់ជួយឱ្យការរក្សាល្បឿនបទភ្លេងមានភាពច្បាស់លាស់ និង ជួយឱ្យយើងលេងបានត្រឹមត្រូវតាមចង្វាក់ដែលអ្នកនិពន្ធកំណត់ទុកជាមុន។ ការយល់ដឹងពីសញ្ញាភ្លេងនៅលើគ្រាប់ចុចពណ៌ខ្មៅជួយឱ្យយើងអាចលេងបទភ្លេងដែលមានភាពស្មុគស្មាញ និង ជួយបង្កើតសម្លេងប្លែកៗឱ្យកាន់តែមានភាពពិរោះរណ្ដំដល់អ្នកស្ដាប់។ រក្សាភាពរីករាយជានិច្ចក្នុងពេលហ្វឹកហាត់ជួយឱ្យយើងមិនមានអារម្មណ៍ធុញទ្រាន់ជាមួយនឹងលំហាត់ដែលដដែលៗ និងជួយឱ្យយើងកាន់តែស្រឡាញ់តន្ត្រី។ សាកល្បងលេងបទចម្រៀងដែលខ្លួនឯងចូលចិត្តបំផុតគឺជាកម្លាំងចិត្តដ៏ធំធេងដែលជម្រុញឱ្យយើងចង់បន្តការសិក្សាឱ្យដល់កម្រិតខ្ពស់បំផុតនាពេលខាងមុខ។ ហាត់ពត់ម្រាមដៃ និងកដៃឱ្យបានទន់ភ្លន់មុនពេលចាប់ផ្តើមលេងជួយឱ្យសាច់ដុំមានភាពបត់បែន និងការពារការរងរបួសសាច់ដុំដែលបណ្ដាលមកពីការរឹងដៃ។ យកចិត្តទុកដាក់លើសម្លេងដែលលាន់ឮចេញពីគ្រាប់ចុចនីមួយៗជួយឱ្យយើងដឹងពីគុណភាពនៃបច្ចេកទេស និងអាចកែតម្រូវកម្លាំងសង្កត់ឱ្យបានសមស្រប។ រៀនជាមួយគ្រូដែលមានបទពិសោធន៍យូរឆ្នាំជួយឱ្យយើងទទួលបាននូវចំណេះដឹងដែលត្រឹមត្រូវតាមបច្ចេកទេស និងជួយសន្សំសំចៃពេលវេលាក្នុងការសិក្សា។ អានសៀវភៅតន្ត្រីបន្ថែមទៀតជួយឱ្យការយល់ដឹងពីប្រវត្តិនៃឧបករណ៍ព្យ៉ាណូ និងអ្នកនិពន្ធល្បីៗលើពិភពលោកមានភាពស៊ីជម្រៅ និងទូលំទូលាយ។ កំណត់គោលដៅតូចៗសម្រាប់ការហ្វឹកហាត់ក្នុងមួយថ្ងៃជួយឱ្យយើងមានអារម្មណ៍ថាបានសម្រេចជោគជ័យ និងជួយឱ្យយើងមានការតាំងចិត្តបន្តទៅមុខទៀត។ ថតវីដេអូខ្លួនឯងក្នុងពេលលេងជួយឱ្យយើងមើលឃើញពីកំហុសនៃឥរិយាបថ ឬការប្រើប្រាស់ម្រាមដៃដែលយើងមិនបានចាប់អារម្មណ៍ក្នុងពេលកំពុងលេង។ លេងព្យ៉ាណូ ឬក្តារចុចគឺជាការវិនិយោគលើចំណេះដឹងសម្រាប់ខ្លួនឯងដែលនឹងផ្ដល់នូវផលប្រយោជន៍ និងភាពរីករាយជាច្រើនពេញមួយជីវិតរបស់យើង។ ស្វែងយល់ពីរបៀបថែទាំឧបករណ៍ឱ្យបានត្រឹមត្រូវជួយឱ្យព្យ៉ាណូរបស់អ្នកមានគុណភាពសម្លេងល្អជានិច្ច និងអាចប្រើប្រាស់បានរាប់សិបឆ្នាំដោយមិនខូច។ ហ្វឹកហាត់ការស្ដាប់សម្លេងដោយមិនមើលអក្សរភ្លេងគឺជាបច្ចេកទេសកម្រិតខ្ពស់ដែលជួយឱ្យយើងមានសមត្ថភាពក្នុងការលេងតាមការស្ដាប់បានយ៉ាងអស្ចារ្យ។ ប្រើប្រាស់ឈ្នាន់ជើងឱ្យបានត្រឹមត្រូវតាមបច្ចេកទេសជួយឱ្យសម្លេងមានភាពអូសបន្លាយ និងបង្កើតជាបរិយាកាសតន្ត្រីដែលមានភាពទន់ភ្លន់ និងរណ្ដំចិត្ត។ យល់ពីភាពខុសគ្នារវាងព្យ៉ាណូឈើ និងក្តារចុចអគ្គិសនីជួយឱ្យយើងអាចជ្រើសរើសឧបករណ៍ដែលសមស្របទៅនឹងតម្រូវការ និងកម្រិតថវិការបស់យើង។ ទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯងគឺជាសោរគ្រឹះដ៏សំខាន់បំផុតដើម្បីបើកទ្វារទៅរកពិភពនៃតន្ត្រីដែលពោរពេញដោយភាពច្នៃប្រឌិត និងភាពស្រស់ស្អាត។ ការរៀនលេងតន្ត្រីមិនដែលមានពាក្យថាហួសពេលនោះឡើយសម្រាប់មនុស្សគ្រប់រូបដែលមានចិត្តស្រឡាញ់ពិតប្រាកដ និងមានការព្យាយាមតស៊ូជានិច្ច។ តស៊ូព្យាយាមក្នុងគ្រាលំបាកនឹងនាំមកនូវលទ្ធផលដ៏ផ្អែមល្ហែមជាទីបំផុតនៅពេលដែលយើងអាចលេងបទភ្លេងដំបូងបានយ៉ាងពីរោះ និងត្រឹមត្រូវបំផុត។ ច្នៃប្រឌិតនូវបទភ្លេងថ្មីៗដោយខ្លួនឯងគឺជាការបញ្ចេញនូវទេពកោសល្យ និងមនោសញ្ចេតនាដែលបង្កប់ក្នុងខ្លួនឱ្យមនុស្សលោកបានឮ និងបានស្គាល់។ គោរពនូវកាលវិភាគនៃការហ្វឹកហាត់ឱ្យបានម៉ឺងម៉ាត់ជួយឱ្យយើងមានវិន័យក្នុងខ្លួន និងអាចសម្រេចគោលដៅនៃការរៀនបានយ៉ាងឆាប់រហ័សបំផុត។ រៀនលេងព្យ៉ាណូគឺជាការធ្វើដំណើរដ៏វែងឆ្ងាយមួយដែលពោរពេញដោយភាពរីករាយ និងការចេះដឹងថ្មីៗដែលមិនអាចរកទិញបានដោយងាយស្រួលឡើយ។ ផ្លាស់ប្តូរពីការរៀនទ្រឹស្តីនៅក្នុងសៀវភៅមកការអនុវត្តផ្ទាល់នៅលើឧបករណ៍គឺជាបទពិសោធន៍ដ៏រំភើប និងមានន័យបំផុតសម្រាប់អ្នកសិក្សាតន្ត្រី។ យល់ដឹងពីសញ្ញាបញ្ជាសម្លេងឱ្យមានភាពខ្លាំង ឬខ្សោយជួយឱ្យបទភ្លេងមានភាពរស់រវើក និងមានព្រលឹងវិញ្ញាណដែលអាចទាក់ទាញចិត្តអ្នកស្ដាប់បាន។ សង្កេតមើលអ្នកលេងអាជីពជួយឱ្យយើងទទួលបាននូវការបំផុសគំនិត និងបច្ចេកទេសថ្មីៗដើម្បីយកមកអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងឱ្យកាន់តែប្រសើរ។ ចំណេះដឹងទាំងអស់ដែលទទួលបានពីការហ្វឹកហាត់នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលស្ថិតនៅជាប់នឹងខ្លួនយើងជារៀងរហូតមិនបាត់បង់។ ការចាប់ផ្តើមរៀនឧបករណ៍តន្ត្រីគឺជាការបើកទំព័រជីវិតថ្មីមួយដែលពោរពេញដោយសន្តិភាព និងភាពស្រស់បំព្រងនៃសម្លេងសិល្បៈ។ ការហ្វឹកហាត់ដែលបានរៀបរាប់ខាងលើទាំងអស់នេះនឹងក្លាយជាពន្លឺបង្ហាញផ្លូវដ៏ត្រឹមត្រូវបំផុតសម្រាប់អ្នកដែលចង់ក្លាយជាអ្នកតន្ត្រីដ៏ពូកែម្នាក់។ យកចិត្តទុកដាក់លើរាល់ចំណុចតូចៗក្នុងពេលលេងនឹងធ្វើឱ្យអ្នកក្លាយជាអ្នកលេងដែលមានគុណភាព និងមានសមត្ថភាពខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខ។ តាំងចិត្តឱ្យខ្ពស់ និងមិនត្រូវបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួនឯងគឺជាកត្តាដ៏សំខាន់បំផុតដែលកំណត់នូវភាពជោគជ័យនៃអ្នកសិល្បៈគ្រប់រូប។ អត្ថបទណែនាំនេះសង្ឃឹមយ៉ាងមុតមាំថាអ្នកនឹងរីករាយជាមួយពិភពនៃតន្ត្រីដ៏អស្ចារ្យ និង បន្តដំណើរទៅមុខដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈដែលអ្នកស្រឡាញ់។ ចាប់ផ្តើមនៅថ្ងៃនេះគឺជាជំហានដ៏ត្រឹមត្រូវបំផុតដើម្បីសម្រេចក្តីសុបិននៃការក្លាយជាអ្នកលេងព្យ៉ាណូដែលមានសមត្ថភាព និងមានភាពល្បីល្បាញ។ សូមឱ្យការហ្វឹកហាត់របស់អ្នកប្រកបដោយភាពរលូន និងទទួលបាននូវលទ្ធផលជាផ្លែផ្កាដ៏អស្ចារ្យដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិទាំងមូល។